ការប្រកាន់ខ្ជាប់នូវការគោរព ប្រពៃណី ទំនៀមទម្លាប់គឺជាការសំខាន់ណាស់់ ហើយការបង្ហាញភាពស្និទ្ធស្នាលជាសាធារណៈគួរត្រូវជៀសវាង ដើម្បីបង្ហាញពីសីលធម៍ និងអាកប្បកិរិយាដែលសមរម្យក្នុងសង្គមខ្មែរ។ ហើយសកម្មភាពមួយចំនួនក៏បានបង្ហាញពីសីលធម៌ និងសុជីវធម៌ផងដែរ។ សកម្មភាពមួយចំនួនដូចជា ការថើប កាន់ដៃ អោបគ្នា ឬស្និទ្ធស្នាលគ្នានៅទីសាធារណៈ តែងតែត្រូវបានមើលឃើញថាមិនសមរម្យ ចំពោះភ្នែកអ្នកដទៃ។ នៅក្នុងទីវត្តអារាម មិនគួរធ្វើអាកប្បកិរិយាស្និទ្ធស្នាលគ្នាពេកឡើយ។ ក្មេងៗគួរតែត្រូវបានបង្រៀនឲ្យស្គាល់ពីសីលធម៍ សុជីវធម៍។ នៅសាលារៀន និងទីសាធារណៈ គួររក្សាអកប្បកិរិយាឲ្យបានសមរម្យ។ ការស្និទ្ធស្នាលគ្នាជាសាធារណៈអាចបង្កជាការរិះគន់ពីសំណាក់អ្នកជុំវិញ។ ការបង្ហាញភាពស្និទ្ធស្នាលគួរធ្វើនៅផ្ទះ ឬកន្លែងឯកជន។ មនុស្សប្រុសនិងមនុស្សស្រី គួតែចេះគិតពីសកម្មភាពសុជីវធម៌ ដើម្បីគោរពប្រពៃណី ទំនៀមទម្លាប់ខ្មែរពីបុរាណជានិច្ច។ គោរពអ្នកជុំវិញខ្លួន ដោយរក្សាសីលធម៌របស់ខ្លួន ឲ្យសមរម្យ។ ការបង្ហាញភាពស្និទ្ធស្នាលជាសាធារណៈអាចនឹងបានឃើញដោយក្មេងដែលជារឿងមិនសមស្រប។ ការជៀសវាងនិយាយរឿងទាក់ទងទៅនឹងផ្លូវភេទ ពេលមានក្មេងនៅជិត។ ពេលដែលអ្នកធ្វើសកម្មភាពអោបថើបគ្នាឲ្យក្មេងៗឃើញ ពួកគេអាចនឹងចងចាំហើយយកទៅអនុវត្តន៍តាមទៀតផង។ ការថើបគ្នានៅតាមសាធារណៈ ជាការបង្ហាញពីការមិនគោរពដល់រត្តមានអ្នកដទៃ និងប្រពៃណីខ្មែរ។ សកម្មភាពមិនសមរម្យទាំងនេះអាចប៉ះពាល់ដល់កិត្តិយសរបស់ខ្លួន ដូចនេះហើយមុនធ្វើអ្វីត្រូវគិតពិចារណា ពីខ្លួនឯង និងអ្នកដទៃដែលនៅជុំវិញ។។